បណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់សិស្ស។ វាមិនត្រឹមតែជាកន្លែងសម្រាប់ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងរបស់ពួកគេផងដែរ។ បណ្ដាញសង្គមអនុញ្ញាតឱ្យសិស្សទំនាក់ទំនងគ្នាទៅវិញទៅមកបានយ៉ាងឆាប់រហ័ស មិនថាក្នុងគោលបំណងសិក្សា ឬផ្ទាល់ខ្លួននោះទេ។ ពួកគេអាចផ្ញើសារ រូបភាព វីដេអូ ឬឯកសារផ្សេងៗបានភ្លាមៗ ដែលជួយសម្រួលដល់ការរៀបចំគម្រោងការសិក្សាជាក្រុម ការពិភាក្សាលើមេរៀន ឬសូម្បីតែការណាត់ជួបគ្នាក្រៅម៉ោងសិក្សា។ ឧទាហរណ៍ ក្រុមសិក្សាអាចបង្កើតក្រុមជជែកគ្នានៅលើ តេឡេក្រាម (Telegram) ឬ ម៉េសសេនជ័រ (Messenger) ដើម្បីចែករំលែកព័ត៌មាន និងដោះស្រាយបញ្ហាជាមួយគ្នា។ សម្រាប់គម្រោង ឬកិច្ចការជាក្រុម បណ្ដាញសង្គមដើរតួនាទីជាវេទិកាមួយដ៏មានប្រសិទ្ធភាព។ សិស្សអាចសហការគ្នាបានយ៉ាងងាយស្រួល ទោះបីជាពួកគេមិននៅកន្លែងតែមួយក៏ដោយ។ ពួកគេអាចចែករំលែកឯកសារ ផ្ដល់មតិកែលម្អ និងសម្របសម្រួលការងាររបស់ពួកគេតាមរយៈមុខងារផ្សេងៗដូចជាការចែករំលែកអេក្រង់ ឬការហៅជាវីដេអូ។ ក្រៅពីការសិក្សា បណ្ដាញសង្គមក៏ជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងសិស្សផងដែរ។ ពួកគេអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន អារម្មណ៍ ឬសកម្មភាពនានាជាមួយមិត្តភក្តិ ដែលជួយឱ្យពួកគេមានអារម្មណ៍ថាជាផ្នែកមួយនៃសហគមន៍ និងទទួលបានការគាំទ្រផ្លូវចិត្ត។ ការបង្ហោះរូបភាពពីសកម្មភាពសាលា ឬការអបអរសាទរថ្ងៃកំណើតមិត្តភក្តិ គឺជាឧទាហរណ៍មួយចំនួននៃការប្រើប្រាស់បណ្ដាញសង្គមដើម្បីពង្រឹងចំណងមិត្តភាព។ បណ្ដាញសង្គមមិនមែនគ្រាន់តែជាកន្លែងសម្រាប់ជជែកកម្សាន្តនោះទេ ប៉ុន្តែក៏ជាប្រភពព័ត៌មាន និងការអប់រំដ៏សម្បូរបែបផងដែរ។ សិស្សអាចតាមដានព័ត៌មានពីសាលា គ្រូបង្រៀន ឬស្ថាប័នអប់រំផ្សេងៗ។ ពួកគេក៏អាចចូលរួមក្រុមសិក្សា ដែលចែករំលែកឯកសារ រូបមន្ត ឬការពន្យល់មេរៀនបន្ថែមទៀត។ យូធូប (YouTube) មានប៉ុស្តិ៍ជាច្រើនដែលផ្តល់មេរៀនបង្រៀនលើមុខវិជ្ជាផ្សេងៗ ដូចជាគណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និងសិល្បៈជាដើម។ ការប្រើប្រាស់បណ្ដាញសង្គមជាប្រចាំជួយឱ្យសិស្សអភិវឌ្ឍជំនាញទំនាក់ទំនងឌីជីថល ដែលជាជំនាញដ៏សំខាន់សម្រាប់ជីវិតនៅសតវត្សរ៍ទី ២១។ ពួកគេរៀនពីរបៀបសរសេរសារឱ្យមានប្រសិទ្ធភាព របៀបប្រើប្រាស់ភាសាសមរម្យក្នុងបរិបទអនឡាញ និងរបៀបគ្រប់គ្រងវត្តមានឌីជីថលរបស់ពួកគេ។ ជំនាញទាំងនេះមានសារៈសំខាន់សម្រាប់ការសិក្សា ការងារ និងជីវិតប្រចាំថ្ងៃរបស់ពួកគេនៅពេលអនាគត។ សរុបមក បណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងរបស់សិស្ស ដោយជួយសម្រួលដល់ការសិក្សា និងពង្រឹងទំនាក់ទំនងសង្គម។ លើសពីនេះ វាថែមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍជំនាញចាំបាច់សម្រាប់យុគសម័យឌីជីថលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ដោយការទទួលខុសត្រូវ និងការយល់ដឹងពីផលប៉ះពាល់របស់វា ក៏ជាចំណុចសំខាន់ដែលសិស្ស និងអាណាព្យាបាលគួរយកចិត្តទុកដាក់ផងដែរ។